ការងើបឡើងវិញក្រោយគ្រោះមហន្តរាយព្យុះ គឺជាដំណើរការដ៏ស្មុគស្មាញមួយដែលទាមទារលើសពីធនធានហិរញ្ញវត្ថុ ឬគ្រឿងចក្រទំនើបៗ។ ពោលគឺវាអាស្រ័យយ៉ាងសំខាន់ទៅលើ ស្មារតីសហគមន៍ ឬសាមគ្គីភាពក្នុងកម្រិតភូមិសង្កាត់ ដែលជាឆ្អឹងខ្នងនៃភាពធន់ដ៏រឹងមាំនៅក្នុងសង្គមខ្មែរ។ នៅពេលដែលមហន្តរាយបានកន្លងផុតទៅ ភាពជិតស្និទ្ធ និងវប្បធម៌ជួយគ្នាទៅវិញទៅមកក្នុងមូលដ្ឋាន បានក្លាយជាកម្លាំងចលករទីមួយ។ ដែលរុញច្រានឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអាចវិលត្រឡប់ទៅរកភាពប្រក្រតីវិញបានយ៉ាងឆាប់រហ័ស។ ស្មារតីនេះមិនត្រឹមតែជាការផ្ដល់ជំនួយផ្នែករូបវន្តប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការតភ្ជាប់នូវសរសៃឈាមសង្គមដែលជួយឱ្យមនុស្សគ្រប់រូបមានអារម្មណ៍ថាមានបង្អែកយ៉ាងកក់ក្ដៅចំពោះមុខវិបត្តិ។ នៅក្នុងយន្តការសង្គ្រោះបន្ទាន់ដែលយើងតែងតែហៅថា ដៃដប់ជួយគ្នា សហគមន៍មូលដ្ឋានបានដើរតួជាអ្នកឆ្លើយតបមុនគេបង្អស់។ ដែលមានប្រសិទ្ធភាពបំផុតមុនពេលជំនួយផ្លូវការទ្រង់ទ្រាយធំអាចធ្វើដំណើរមកដល់។ សកម្មភាពជួសជុលផ្ទះសម្បែងឡើងវិញ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវកម្លាំងសាមគ្គីភាពរវាងអ្នកភូមិ និងអ្នកភូមិ។ ជាក់ស្តែង អ្នកដែលមិនរងគ្រោះបានរួមគ្នាជួយរុះរើដើមឈើដែលដួលសង្កត់ផ្ទះ ឬជួយប្រក់ដំបូលស័ង្កសីឡើងវិញ សម្រាប់គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់។ កាយវិការដ៏សប្បុរសទាំងនេះបានជួយឱ្យជនរងគ្រោះមានជម្រកស្នាក់នៅបណ្ដោះអាសន្នបានភ្លាមៗ និងកាត់បន្ថយការប៉ះពាល់ពីអាកាសធាតុដែលនៅតែបន្តអាក្រក់បន្ទាប់ពីព្យុះ។ ទន្ទឹមនឹងការជួសជុលជម្រក សកម្មភាពនៃការបើកផ្លូវលំក្នុងភូមិ ក៏ជាកិច្ចការអាទិភាពដែលកម្លាំងសហគមន៍រួមគ្នាអនុវត្តដោយមិនបង្អង់យូរ។ ការរួមកម្លាំងគ្នាដើររើសកម្ទេចកម្ទី បោសសម្អាតភក់ជ្រាំ និងកាត់មែកឈើដែលកកស្ទះតាមដងផ្លូវ គឺជាចំណុចគន្លឹះមួយ។ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ក្នុងតំបន់ និងធានាថាការបញ្ជូនជនរងគ្រោះដែលរងរបួសទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព អាចប្រព្រឹត្តទៅបានដោយរលូន។ ការស្ដារផ្លូវដង្ហើមនៃសហគមន៍ឡើងវិញនេះ មិនត្រឹមតែផ្ដល់ភាពងាយស្រួលដល់ការធ្វើដំណើរផ្ទាល់ខ្លួនប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជួយឱ្យរថយន្តសង្គ្រោះ ឬឡានដឹកស្បៀងអាហារពីខាងក្រៅ អាចចូលមកដល់មូលដ្ឋានបានទាន់ពេលវេលា និងចំគោលដៅ។ សកម្មភាពសង្គ្រោះដែលកើតចេញពីបេះដូង និងសាមគ្គីភាពក្នុងភូមិសង្កាត់នេះ បានឆ្លុះបញ្ចាំងពីតម្លៃនៃ ការរស់នៅជាធ្លុងមួយ ដែលជាមរតកវប្បធម៌ខ្មែរដ៏វិសេសវិសាល។ នៅពេលដែលសហគមន៍មាំទាំ និងចេះឈឺឆ្អាលសុខទុក្ខគ្នា ការងើបឡើងវិញក្រោយគ្រោះមហន្តរាយនឹងមិនចំណាយពេលយូរឡើយ។ ហើយភាពរឹងមាំនៃស្មារតីនេះនឹងក្លាយជាគ្រឹះដ៏សំខាន់ក្នុងការកសាងភាពធន់នៃសង្គមជាតិទាំងមូលចំពោះមុខគ្រោះធម្មជាតិនាពេលអនាគត។ នៅក្នុងស្ថានភាពអាសន្នដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិដូចជា ព្យុះ ឬទឹកជំនន់ បណ្ដាញចែករំលែកស្បៀងអាហារ និងធនធានក្នុងសហគមន៍គឺជាកត្តាសំខាន់បំផុត។ នៅពេលគ្រោះមហន្តរាយវាយប្រហារ ស្បៀងអាហារ និងទឹកស្អាតលែងជាតម្រូវការប្រចាំថ្ងៃធម្មតាទៀតហើយ ប៉ុន្តែវាបានក្លាយជាវត្ថុដែលមានតម្លៃមហាសាលសម្រាប់រស់រានមានជីវិត។ ស្ថានភាពនេះតម្រូវឱ្យមានការគ្រប់គ្រង និងការចែករំលែកដោយស្មារតីយោគយល់ ក៏ដូចជាការជួយគ្នាទៅវិញទៅមកក្នុងចំណោមសមាជិកទាំងអស់។ ការរួមសាមគ្គីគ្នាបែបនេះ គឺដើម្បីធានាថាគ្មានសមាជិកណាម្នាក់ក្នុងសហគមន៍ត្រូវដាច់ស្បៀង ឬរងគ្រោះថ្នាក់ដោយសារការខ្វះខាតធនធានចាំបាច់នោះឡើយ។ យន្តការដ៏លេចធ្លោបំផុតមួយនៅក្នុងសង្គមខ្មែរនាពេលមានអាសន្ន គឺការបង្កើត ផ្ទះបាយសហគមន៍ ដែលជារឿយៗតែងតែប្រមូលផ្ដុំគ្នានៅតាមទីទួលសុវត្ថិភាព សាលារៀន ឬវត្តអារាមដែលជាទីសក្ការៈ។ ការរួមកម្លាំងគ្នាធ្វើម្ហូបអាហារក្នុងទ្រង់ទ្រាយធំនេះ គឺជាការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះជនរងគ្រោះដែលបានបាត់បង់សម្ភារៈផ្ទះបាយ ឬអ្នកដែលផ្ទះសម្បែងត្រូវលិចលង់ទាំងស្រុងរហូតមិនអាចចម្អិនអាហារដោយខ្លួនឯងបាន។ សកម្មភាពសមូហភាពនេះ មិនត្រឹមតែជួយផ្គត់ផ្គង់អាហារក្ដៅៗដល់ក្រពះដែលកំពុងស្រេកឃ្លានប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏បានបង្កើតជាទីតាំងជួបជុំគ្នាដើម្បីជជែកពិភាក្សា និងផ្ដល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមក។ ដែលជាការកសាងភាពធន់ផ្នែកស្មារតីយ៉ាងរឹងមាំសម្រាប់សហគមន៍ទាំងមូល។ ទន្ទឹមនឹងការផ្ដល់អាហារ ការចែករំលែកធនធានខ្វះខាតរវាងអ្នកផ្ទះជិតខាង ក៏បានដើរតួជា ខ្សែជីវិត ដ៏សំខាន់បំផុតសម្រាប់អ្នកដែលកំពុងជាប់គាំងនៅក្នុងស្ថានភាពលំបាក។ នៅក្នុងតំបន់ដែលរងការជន់លិចខ្លាំង ការផ្ដល់ទូកសម្រាប់ធ្វើដំណើរជាបណ្ដោះអាសន្ន ការចែករំលែកថ្នាំសង្កូវចាំបាច់ ឬការផ្ដល់ទឹកស្អាតសម្រាប់បរិភោគទៅឱ្យគ្រួសារដែលខ្វះខាត គឺជាកាយវិការដែលមិនអាចកាត់ថ្លៃបាន។ ស្មារតីមិនគិតតែពីខ្លួនឯង និងការចាត់ទុក ទុក្ខលំបាករបស់អ្នកដទៃជាទុក្ខលំបាករបស់ខ្លួន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងសហគមន៍។ ទឹកចិត្តដ៏ប្រពៃនេះ បានធ្វើឱ្យធនធានដែលនៅសេសសល់តិចតួច ត្រូវបានយកមកប្រើប្រាស់ឱ្យអស់លទ្ធភាព និងចំគោលដៅបំផុត។ សកម្មភាពរួមគ្នានេះ បានជួយទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពនូវវិបត្តិសុខភាព និងការអត់ឃ្លានក្នុងទ្រង់ទ្រាយធំ មិនឱ្យកើតមានឡើងឡើយ។ សរុបមក បណ្ដាញចែករំលែកស្បៀងអាហារ និងធនធាននៅក្នុងសហគមន៍ គឺជាភស្តុតាងដែលបង្ហាញថា ភាពខ្លាំងរបស់សង្គមខ្មែរគឺស្ថិតនៅលើ ការចេះចែករំលែក ។ នៅពេលដែលមនុស្សម្នាក់ៗយល់ពីតម្លៃនៃសាមគ្គីភាព នោះធនធានដែលមានតិចតួចនឹងក្លាយជាកម្លាំងសង្គ្រោះដ៏មហិមា។ មេរៀនដែលយើងទទួលបានពីការរួមគ្នាបង្កើតផ្ទះបាយសហគមន៍ និងការចែករំលែកសម្ភារៈប្រើប្រាស់នាពេលមានអាសន្ន គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងភាពធន់នៃសន្តិសុខស្បៀង និងសុវត្ថិភាពក្នុងមូលដ្ឋាន។ ដែលរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់គួរតែលើកកម្ពស់ និងគាំទ្រឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងរាល់វិបត្តិធម្មជាតិដែលអាចកើតមានជាយថាហេតុ។ ការគាំទ្រផ្នែកផ្លូវចិត្ត និងសីលធម៌នៅក្នុងក្របខណ្ឌសហគមន៍ គឺជាកម្លាំងដ៏មានឥទ្ធិពលបំផុត ដែលជួយស្រោចស្រង់ស្មារតីរបស់ជនរងគ្រោះឱ្យងើបចេញពីភាពតក់ស្លុតក្រោយពេលជួបគ្រោះមហន្តរាយ។ ខណៈដែលការខូចខាតទ្រព្យសម្បត្តិអាចមើលឃើញដោយភ្នែកទទេ និងអាចជួសជុលឡើងវិញបានដោយប្រើប្រាស់ថវិកា ប៉ុន្តែ របួសផ្លូវចិត្ត ដែលបង្កឡើងដោយការបាត់បង់ជម្រក ទ្រព្យសម្បត្តិ ឬសមាជិកគ្រួសារ មានសភាពជ្រៅ និងធ្ងន់ធ្ងរខ្លាំងណាស់។ នៅក្នុងកាលៈទេសៈដ៏ខ្មៅងងឹតនេះ ភាពកក់ក្ដៅនៃសហគមន៍បានដើរតួជា ឱសថសីលធម៌ ដែលជួយព្យាបាលដំបៅចិត្ត និងផ្ដល់នូវក្ដីសង្ឃឹមជាថ្មីដល់អ្នកដែលកំពុងស្ថិតក្នុងភាពអស់សង្ឃឹម។ យន្តការនៃការកាត់បន្ថយភាពឯកោ តាមរយៈការសួរសុខទុក្ខ និងការលើកទឹកចិត្តគ្នាទៅវិញទៅមក គឺជាចំណុចចាប់ផ្ដើមនៃដំណើរការស្ដារផ្លូវចិត្តឡើងវិញ។ សម្រាប់ជនរងគ្រោះដែលទើបតែបាត់បង់អ្វីៗគ្រប់យ៉ាងក្នុងមួយប៉ព្រិចភ្នែក ការដឹងថាមានអ្នកជិតខាង ឬមិត្តភក្តិនៅក្នុងភូមិសង្កាត់នៅតែបន្តឈរក្បែរ និងបារម្ភពីសុខទុក្ខរបស់ខ្លួន គឺជាការផ្ដល់កម្លាំងចិត្តដ៏ធំធេងដែលមិនអាចកាត់ថ្លៃបាន។ វត្តមាននៃស្មារតី អ្នករងគ្រោះស្រាល ជួយអ្នករងគ្រោះធ្ងន់ បានធ្វើឱ្យជនរងគ្រោះមានអារម្មណ៍ថាខ្លួនមិនត្រូវបានបោះបង់ចោលឱ្យប្រឈមមុខនឹងវាសនាតែម្នាក់ឯងឡើយ។ ដែលជាកត្តាជំរុញឱ្យពួកគាត់មានភាពក្លាហាន និងមានសង្ឃឹមក្នុងការចាប់ផ្ដើមរៀបចំជីវិតថ្មីឡើងវិញពីចំណុចសូន្យ។ ទន្ទឹមនឹងនេះ វត្តមាននៃស្មារតីសាមគ្គីភាពក្នុងសហគមន៍ បានដើរតួយ៉ាងសំខាន់ក្នុងការកសាងទំនុកចិត្ត និងសន្តិសុខផ្លូវចិត្តឡើងវិញ។ នៅក្នុងស្ថានភាពដែលពោរពេញដោយភាពស្លន់ស្លោ និងការភ័យខ្លាចចំពោះបាតុភូតធម្មជាតិ ការមើលឃើញសហគមន៍ទាំងមូលរួមកម្លាំងគ្នាជាធ្លុងមួយ បានជួយកាត់បន្ថយសម្ពាធផ្លូវចិត្ត និងបង្កើនអារម្មណ៍សុវត្ថិភាពនៅក្នុងសង្គម។ នៅពេលដែលមនុស្សគ្រប់គ្នាជឿជាក់លើកម្លាំងសមូហភាព ភាពភ័យខ្លាចចំពោះគ្រោះថ្នាក់នាពេលអនាគតត្រូវបានជំនួសដោយភាពជឿជាក់លើការការពារ និងការជួយសង្គ្រោះគ្នាទៅវិញទៅមក។ ការជួបជុំគ្នាដើម្បីចែករំលែកបទពិសោធន៍ និងការសម្រាលទុក្ខសោកគ្នាទៅវិញទៅមក បានបំប្លែងភាពទន់ខ្សោយរបស់បុគ្គលម្នាក់ៗ ឱ្យទៅជាភាពធន់ដ៏រឹងមាំនៃសង្គមទាំងមូល។ សរុបមក ការគាំទ្រផ្លូវចិត្ត និងសីលធម៌ដែលកើតចេញពីបេះដូងនៃសហគមន៍ គឺជាគ្រឹះមិនអាចខ្វះបាននៃភាពរឹងមាំរបស់សង្គមខ្មែរ។ វាបង្រៀនយើងថា ភាពងើបឡើងវិញដែលពិតប្រាកដ គឺចាប់ផ្ដើមចេញពីការស្ដារឡើងវិញនូវ ជំនឿចិត្ត និងកម្លាំងចិត្ត របស់មនុស្ស។ មេរៀនដែលយើងទទួលបានពីភាពកក់ក្ដៅនៃសហគមន៍នាពេលមានគ្រោះអាសន្ន គឺជាសក្ខីភាពដែលបញ្ជាក់ថា សាមគ្គីភាព និងសេចក្តីស្រឡាញ់រវាងមនុស្ស និងមនុស្ស គឺជាអាវុធដ៏មានប្រសិទ្ធភាពបំផុតក្នុងការយកឈ្នះលើគ្រប់ឧបសគ្គដែលធម្មជាតិបានដាក់មកលើជីវិតយើង។ តួនាទីសម្របសម្រួលរបស់អ្នកដឹកនាំមូលដ្ឋាន រួមមានមេភូមិ ជំនួយការភូមិ និងក្រុមប្រឹក្សាសង្កាត់ គឺជាឆ្អឹងខ្នងនៃកិច្ចប្រតិបត្តិការសង្គ្រោះ និងស្ដារឡើងវិញ។ ដែលដើរតួជាស្ពានចម្លងដ៏សំខាន់បំផុតរវាងជនរងគ្រោះ និងប្រភពជំនួយទាំងឡាយ។ នៅក្នុងស្ថានភាពច្របូកច្របល់ក្រោយពេលព្យុះបោកបក់កន្លងផុតទៅ អ្នកដឹកនាំមូលដ្ឋានគឺជាអ្នកដែលនៅកៀកកិតបំផុតជាមួយប្រជាពលរដ្ឋ។ ហើយក៏ជាអ្នកដែលយល់ដឹងច្បាស់បំផុតអំពីភូមិសាស្ត្រ និងស្ថានភាពសង្គមកិច្ចនៅក្នុងតំបន់របស់ខ្លួន។ ការបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់របស់អ្នកដឹកនាំទាំងនេះ មិនត្រឹមតែជួយឱ្យជំនួយសង្គ្រោះទៅដល់ដៃជនរងគ្រោះបានឆាប់រហ័សប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជាការកសាងទំនុកចិត្ត និងសណ្ដាប់ធ្នាប់នៅក្នុងសហគមន៍នាពេលមានអាសន្នផងដែរ។ ភារកិច្ចចម្បង និងបន្ទាន់បំផុតរបស់អ្នកដឹកនាំមូលដ្ឋាន គឺការចុះអង្កេតផ្ទាល់ដើម្បី ចងក្រងទិន្នន័យឱ្យបានច្បាស់លាស់ និងហ្មត់ចត់បំផុតអំពីទំហំនៃការខូចខាត។ ការដឹងពីចំនួនគ្រួសារដែលរងគ្រោះពិតប្រាកដ រួមជាមួយនឹងការបែងចែកចំណាត់ថ្នាក់នៃតម្រូវការជាក់ស្ដែង។ ដូចជាគ្រួសារណាខ្លះដែលត្រូវការមុង ភួយ អង្ករ ឬសម្ភារៈជួសជុលផ្ទះសម្បែងជាបន្ទាន់ គឺជាគន្លឹះដែលធ្វើឱ្យការបែងចែកជំនួយមានតម្លាភាព និងចំគោលដៅ។ ទិន្នន័យដែលត្រឹមត្រូវ និងទាន់សម័យនេះ ជួយបង្ការបាននូវបញ្ហាវិវាទក្នុងសហគមន៍ និងធានាថាជំនួយពីសប្បុរសជន ឬរាជរដ្ឋាភិបាល មិនត្រូវបានខ្ជះខ្ជាយទៅលើអ្នកដែលមិនសូវរងគ្រោះ។ ខណៈដែលអ្នករងគ្រោះធ្ងន់ធ្ងរពិតប្រាកដបែរជាមិនទទួលបានការយកចិត្តទុកដាក់។ ទន្ទឹមនឹងការគ្រប់គ្រងទិន្នន័យផ្ទៃក្នុង ការកៀងគរជំនួយពីក្រៅតំបន់ ក៏ជាសមត្ថភាពដ៏សំខាន់របស់អ្នកដឹកនាំមូលដ្ឋានសម័យទំនើបផងដែរ។ តាមរយៈការប្រើប្រាស់បណ្ដាញទំនាក់ទំនងចម្រុះ ចាប់ពីការរាយការណ៍តាមឋានានុក្រមរដ្ឋបាល រហូតដល់ការប្រើប្រាស់បណ្ដាញសង្គម។ ដើម្បីផ្សព្វផ្សាយពីទុក្ខលំបាកជាក់ស្ដែងនៅក្នុងភូមិសាស្ត្ររបស់ខ្លួន អ្នកដឹកនាំមូលដ្ឋានអាចទាក់ទាញការចាប់អារម្មណ៍ពីសប្បុរសជន អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជនឱ្យចូលមកជួយសង្គ្រោះបានទាន់ពេលវេលា។ ការចេះប្រើប្រាស់ឥទ្ធិពល និងទំនាក់ទំនងល្អរបស់អ្នកដឹកនាំ អាចបំប្លែងភាពឯកោនៃភូមិដែលដាច់ស្រយាលឱ្យក្លាយជាចំណុចកណ្ដាលនៃកិច្ចអន្តរាគមន៍។ ដែលជួយសម្រាលបន្ទុករបស់រដ្ឋបាលថ្នាក់ជាតិបានមួយកម្រិតធំ និងបង្កើនល្បឿននៃការស្ដារឡើងវិញឱ្យកាន់តែឆាប់រហ័ស។ សរុបមក តួនាទីរបស់អ្នកដឹកនាំមូលដ្ឋានគឺជាកត្តាកំណត់នូវជោគជ័យ ឬបរាជ័យនៃកិច្ចការគ្រប់គ្រងគ្រោះមហន្តរាយក្នុងសហគមន៍។ មេរៀនដែលយើងទទួលបានគឺថា អ្នកដឹកនាំដែលសកម្ម ស្មោះត្រង់ និងមានភាពឆ្លាតវៃក្នុងការសម្របសម្រួល គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតសម្រាប់ប្រជាពលរដ្ឋនាពេលមានអាសន្ន។ ការពង្រឹងសមត្ថភាពដល់មេភូមិ និងក្រុមប្រឹក្សាសង្កាត់ លើជំនាញគ្រប់គ្រងទិន្នន័យ និងការឆ្លើយតបបន្ទាន់ គឺជាការវិនិយោគដ៏ត្រឹមត្រូវបំផុត។ ដើម្បីធានាថាគ្រប់ភូមិសង្កាត់នៅក្នុងប្រទេសកម្ពុជា មានភាពរឹងមាំ និងមានម្ចាស់ការលើខ្លួនឯងក្នុងការប្រឈមមុខនឹងគ្រោះធម្មជាតិគ្រប់ប្រភេទ។